អាពាហ៍ពិពាហ៍ គឺជាពិធីមង្គលការមួយក្នុងប្រពៃណីខ្មែរ ដែលមានន័យថា ការចងភ្ជាប់ជាដៃគូរស្នេហ៍រវាងបុរស និងស្ត្រី ដើម្បីក្លាយជាប្ដីប្រពន្ធតាម ផ្លូវច្បាប់ និងប្រពៃណី។ វាមិនមែនគ្រាន់តែជាពិធីបុរាណទេ ប៉ុន្តែត្រូវបានចាត់ទុកជាកិច្ចសន្យាដ៏សំខាន់រវាងបុរសនិងស្ត្រី ដែលប្តេជ្ញាថានឹងរស់នៅរួមគ្នាតាមច្បាប់ និង ប្រពៃណី។ ក្រោយពិធីរៀបអាពាហ៍ពិពាហ៍ នៅក្នុងប្រពៃណីខ្មែរ មានការទៅលេងផ្ទះអ្នកចាស់ទុំ ឪពុកម្តាយ និងអ្នកចាស់ៗ រួមទាំងញាតិមិត្តសងខាង ដើម្បី ទទួលដំបូន្មាន និងអបអរសាទរជាមួយគូស្វាមីភរិយាថ្មី។ ក្រោយរៀបអាពាហ៍ពិពាហ៍គូស្វាមីភរិយាថ្មីទទួលដំបូន្មានពីអាចារ្យ មាតាបិតា និងអ្នកចាស់ទុំ ញាតិមិត្តទាំងសងខាង ដែលផ្តល់ជំនួយ និងការណែ នាំសម្រាប់ជីវិតរស់នៅរួមគ្នា។ ជាការលើកកម្ពស់ដើម្បីឲ្យទំនាក់ទំនងមានភាពជិតស្និតនិងមានសុខសប្បាយក្នុងគ្រួសារ។ ការទៅលេងនេះជាការសំខាន់សម្រាប់ការបង្ហាញការគោរព និងការទទួលខុសត្រូវរួមគ្នា ក្នុងការរក្សាស្ថេរភាពគ្រួសារ និងការលូតលាស់ទំនាក់ ទំនងជាមួយមនុស្សជុំវិញ។ ការទៅលេងផ្ទះអ្នកចាស់ទុំក្រោយរៀបអាពាហ៍ពិពាហ៍ មានអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដែលជួយលើកកម្ពស់ទំនាក់ទំនងគ្រួសារនិងជីវិតគូ ស្វាមីភរិយាផងដែរ។ រក្សាទំនាក់ទំនងល្អក្នុងគ្រួសារ ការទៅលេងជួយបង្កើតសុភមង្គល និងការយោគយល់គ្នារវាងគ្រួសារទាំងពីរ។ ទទួលដំបូន្មានពីអ្នកចាស់ទុំ គូស្វាមីភរិយាថ្មីទទួលបានការណែនាំពីមាតាបិតា និងអ្នកចាស់ទុំអំពីជីវិតរស់នៅរួមគ្នា ការថែរក្សាគេហដ្ឋាន និងការ គ្រប់គ្រងគ្រួសារ។ រៀបចំផែនការគ្រួសារ ជួយឲ្យគូស្វាមីភរិយាថ្មីមានការយល់ដឹងល្អក្នុងការគ្រប់គ្រង និងរៀបចំជីវិតគ្រួសារយ៉ាងមានរបៀប។ លើកកម្ពស់សុខភាព និងសុខុមាលភាពគ្រួសារ ការទំនាក់ទំនងល្អជាមួយអ្នកចាស់ទុំជួយបង្កើនការគាំទ្រនិងការថែទាំគ្នា។ ទំនៀមនេះមានអត្ថន័យថា កូនប្រុសកូនស្រីដែលបានរៀបការនឹងសូមការអនុញ្ញាត និងទទួលបានការប្រារព្ធពីចាស់ទុំ ដើម្បីបង្ហាញពីការគោរព។ នៅក្នុងវប្បធម៌ខ្មែរ ការគោរពចាស់ទុំគឺជាគន្លងសំខាន់នៃសុជីវធម៌។ បន្ទាប់ពីរៀបការបានរយៈពេលខ្លី គូស្វាមីភរិយាថ្មីត្រូវទៅសួរសុខទុក្ខចាស់ទុំ។ ជាធម្មតា ពេលទៅពេលគ្រួសារ គេតែងតែមានយកអំណោយតិចតួចដូចជា ផ្លែឈើ ឬនំទៅជួន។ វាជាការសម្ដែងនូវការស្រឡាញ់ និងការយកចិត្តទុកដាក់លើគ្រួសារទាំងសងខាង។ ការជួបជុំជាមួយចាស់ទុំពេលក្រោយរៀបការនឹងបង្កើនស្និទ្ធស្នាលក្នុងគ្រួសារ។ វាជាការបង្ហាញនូវការទទួលខុសត្រូវរបស់ប្តីប្រពន្ធថ្មីចំពោះមាតាបិតា។ នៅក្នុងសង្គមខ្មែរ មនុស្សចាស់តែងតែបានគេចាត់ទុកថាជាអ្នកដែលមានគុណខ្លាំងចំពោះគ្រួសារថ្មី។ វាបង្ហាញពីការបន្តវប្បធម៌ នឹងកេរ្ត៍ឈ្មោះពីជំនាន់មួយទៅជំនាន់មួយ។ មិនត្រឹមតែបង្ហាញគុណធម៌នៃការគោរពនោះទេ វាក៏បណ្តុះសីលធម៌ដល់កូនចៅ។ វាជាការផ្តល់ឧកាសដល់មនុស្សចាស់ទុំក្នុងការជួបសមាជិកគ្រួសារថ្មី។ គ្រួសារដែលគោរពទម្លាប់នេះ តែងតែមានសុខសាន្ត និងមិត្តភាពល្អ។ ទម្លាប់នេះគួរឱ្យថែរក្សា និងបន្តដល់ជំនាន់ក្រោយ។ ការទៅលេងចាស់ទុំមិនត្រឹមជាការធ្វើ “ទម្លាប់” ប៉ុណ្ណោះទេ ប៉ុន្តែជាស្នាដៃនៃក្តីស្រឡាញ់ និងការរួបរួមគ្រួសារ។ ដោយសារតែទំនៀមទម្លាប់នេះ មានន័យជ្រាលជ្រៅក្នុងការបង្ហាញក្តីគោរព និងការស្និទ្ធស្នាលចំពោះឪពុកម្ដាយ ដែលជាគន្លងសំខាន់មួយក្នុងការ រក្សា និងបន្តវប្បធម៌ខ្មែរ និងសង្គមខ្មែរ។